ផ្លែកន្ទួតទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែហេតុផលសំខាន់ៗមួយចំនួន។ ផ្លែឈើនេះទទួលបានការនិយមបរិភោគជាយូរណាស់មកហើយ ដោយសារតែរសជាតិដ៏ប្លែក និងពិសេសរបស់វា។ ហើយរសជាតិរបស់ផ្លែកន្ទួតគឺមានលក្ខណៈ ជូរខ្លាំង ឬជូរអែមលាយចត់តិចៗឆ្ងាញ់ ដែលអាចធ្វើឱ្យអ្នកញ៉ាំហើយជាប់ចិត្ត។ កត្តាដ៏សំខាន់មួយទៀត គឺផ្លែឈើនេះអាចយកទៅកែច្នៃជាអាហារ និងភេសជ្ជៈបានច្រើនមុខ ដូចជា កន្ទួតត្រាំ ឬ កន្ទួតក្រឡុក ជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ផ្លែកន្ទួតក៏មានផ្ទុកនូវ វីតាមីន ស៊ី ខ្ពស់ ដែលជួយដល់សុខភាព និងប្រព័ន្ធភាពស៊ាំផងដែរ។ ម្យ៉ាងវិញទៀត ផ្លែកន្ទួតជាប្រភេទរុក្ខជាតិដែល ងាយស្រួលដាំដុះ នៅក្នុងប្រទេសកម្ពុជា ដែលសម្បូរនៅគ្រប់តំបន់ទាំងអស់។ ដូច្នេះតម្លៃរបស់វាក៏សមរម្យ និងមានលក់ពេញទីផ្សារ ដែលធ្វើឱ្យប្រជាជនអាចរកទិញបរិភោគបានគ្រប់ពេល។ នេះក៏ជាមូលហេតុដែលផ្លែកន្ទួតក្លាយជាផ្លែឈើដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ រដូវកាលដែលផ្លែកន្ទួតមានច្រើន ហើយងាយស្រួលរកទិញបំផុត គឺចាប់ពីអំឡុង ខែឧសភា រហូតដល់ខែសីហា។ រដូវនេះត្រូវនឹង រដូវវស្សា នៅក្នុងប្រទេសកម្ពុជា ដែលមានអាកាសធាតុអំណោយផលល្អសម្រាប់ដំណាំប្រភេទនេះ។ នៅអំឡុងពេលនេះ ដើមកន្ទួតបានផ្លែពេញដើម ដូច្នេះផ្លែកន្ទួតមានលក់នៅលើទីផ្សារយ៉ាងសន្ធឹកសន្ធាប់ ហើយមានតម្លៃសមរម្យ។ ផ្លែកន្ទួតនៅរដូវកាលនេះ គឺល្អបំផុត ព្រោះផ្លែវាមានសភាពស្រស់ល្អ មានជាតិទឹកច្រើន និងមានរសជាតិឆ្ងាញ់ជាងរដូវផ្សេងៗទៀត។ ប្រជាជនខ្មែរបានកែច្នៃផ្លែកន្ទួតជាច្រើនមុខ ព្រោះវាមានរសជាតិជូរអែមដែលងាយស្រួលក្នុងការច្នៃជាអាហារផ្សេងៗ។ នេះក្នុងនោះក៏មាន កន្ទួតស្រស់ជាមួយអំបិលម្ទេស ផងដែរ ហើយវាក៏ពេញនិយមបំផុតទៀតផង។ របៀបធ្វើគឺសាមញ្ញបំផុត គេគ្រាន់តែយកផ្លែកន្ទួតស្រស់មកជ្រលក់ជាមួយអំបិលម្ទេស។ ក្រៅពីនេះ ប្រជាជនខ្មែរក៏ចូលចិត្តធ្វើ កន្ទួតត្រាំ និង កន្ទួតក្រឡុក ផងដែរ។ សម្រាប់កន្ទួតត្រាំ គេយកផ្លែកន្ទួតទៅត្រាំក្នុងទឹកស្ករ ដើម្បីធ្វើឲ្យមានរសជាតិផ្អែមឆ្ងាញ់ ហើយអាចទុកញ៉ាំបានយូរ។ ចំណែក កន្ទួតក្រឡុក វិញ គេយក កន្ទួតស្រស់ទៅក្រឡុកអំបិលម្ទេសឲ្យចូលជាតិល្អជាការស្រេច។ កន្ទួតគេក៏អាចយកធ្វើជា ដំណាប់បានផងដែរ។ គេយកផ្លែកន្ទួតស្រស់ៗទៅត្រាំជាមួយអំបិល ដើម្បីកាត់បន្ថយរសជាតិជូរបន្ទាប់មក គេយកទៅស្រុះជាមួយទឹកស្ករដែលរំងាស់ឲ្យខាប់ល្អ រួចយកទៅហាលថ្ងៃរហូតទាល់តែស្ងួត។ ដំណាប់កន្ទួតមានរសជាតិផ្អែមលាយជូរ ដែលអាចមានលក់តាមតូបលក់នំចំណីទូទៅ។ ប្រទេសកម្ពុជាមានអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែឈើជាច្រើនប្រភេទ រួមទាំងផ្លែកន្ទួតផងដែរ។ ដើមកន្ទួតអាចដុះលូតលាស់បានល្អនៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេស ហើយងាយស្រួលថែទាំ។ នេះជាហេតុផលដែលផ្លែកន្ទួតដែលមានលក់នៅទីផ្សារភាគច្រើនជាផលិតផលដាំដុះនៅក្នុងស្រុក ដែលមានគុណភាពល្អ និងស្រស់ៗ។